ការប្រើដៃទាំងពីរ គឺជាកាយវិការដ៏សំខាន់មួយនៅក្នុងសង្គមខ្មែរ ក៏ដូចជាវប្បធម៌មួយចំនួនទៀតនៅអាស៊ី ជាពិសេសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិសំខាន់ៗនៃភាពថ្លៃថ្នូរ ក្នុងការប្រាស្រ័យទាក់ទង។ កាយវិការនេះមិនត្រឹមតែជាទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញយ៉ាងច្បាស់អំពីការគោរព ភាពថ្លៃថ្នូរ និងការយកចិត្តទុកដាក់ទៅកាន់អ្នកដទៃផងដែរ។ ការប្រើដៃទាំងពីរដើម្បីប្រគល់ ឬទទួលវត្ថុអ្វីមួយ គឺបង្ហាញពីការឲ្យតម្លៃខ្ពស់ចំពោះបុគ្គល ឬវត្ថុនោះ។ វាជាសញ្ញាដែលបង្ហាញពីការគួរសម និងការទទួលស្គាល់ឋានៈ ឬតួនាទីរបស់បុគ្គលម្នាក់ៗ។ ការប្រើប្រាស់ដៃទាំងពីរនេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ទូទៅ ដែលជួយឱ្យទំនាក់ទំនងសង្គមកាន់តែមានភាពល្អប្រសើរឡើង។ វាជាការបង្ហាញថា យើងមិនត្រឹមតែយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់បង្ហាញពីកិរិយាមារយាទល្អ ភាពទន់ភ្លន់ និងការយល់ដឹងពីសីលធម៌សង្គមរបស់យើងផងដែរ។ កាយវិការនេះជួយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម និងបង្ហាញពីអរិយធម៌របស់ជាតិមួយ។ នៅពេលដែលក្មេងប្រើដៃទាំងពីរប្រគល់វត្ថុជូនមនុស្សចាស់ វាគឺជាការបង្ហាញនូវការគោរពចំពោះវ័យ និងការឱនលំទោនចំពោះរបស់ពួកគាត់។ ម្យ៉ាងវិញទៀត ការប្រើដៃទាំងពីរនេះ ក៏អាចជួយបង្កើតបរិយាកាសនៃភាពកក់ក្តៅ និងជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។ ការប្រើដៃទាំងពីរ មិនមែនគ្រាន់តែជាទម្លាប់មួយប៉ុណ្ណោះទេ ប៉ុន្តែវាជាកាយវិការដែលត្រូវបានអនុវត្តក្នុងស្ថានភាពជាក់លាក់ ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ និងការគោរព។ នៅពេលដែលយើងផ្តល់ ឬទទួលលុយកាក់ ជាពិសេសនៅពេលដែលយើងធ្វើការទទួលពីមនុស្សចាស់ ឬបុគ្គលដែលមានឋានៈខ្ពស់ជាងយើង វាជាការចាំបាច់ដែលត្រូវប្រើដៃទាំងពីរ។ កាយវិការនេះបង្ហាញពីភាពស្មោះត្រង់ ភាពថ្លៃថ្នូរ និងការគោរពចំពោះ បុគ្គលដែលបានផ្តល់ឲ្យយើង។ ការប្រើដៃតែម្ខាង អាចត្រូវបានចាត់ទុកថាជាការមិនសូវឱ្យតម្លៃ ឬមិនសូវយកចិត្តទុកដាក់។ នៅពេលដែលយើងប្រគល់ ឬទទួលអាហារ និងភេសជ្ជៈ ជាពិសេសនៅពេលបម្រើភ្ញៀវ ឬមនុស្សចាស់ ការប្រើដៃទាំងពីរគឺជាកាយវិការនៃបដិសណ្ឋារកិច្ច និងការគោរព។ វាបង្ហាញថា យើងចង់ឱ្យអ្នកទទួលមានអារម្មណ៍កក់ក្តៅ និងរីករាយជាមួយនឹងអ្វីដែលយើងផ្តល់ជូន។ កាយវិការនេះក៏ជាការបង្ហាញពីសុជីវធម៌ក្នុងការទទួលទានផងដែរ។ ចំពោះព្រះសង្ឃ ការប្រើដៃទាំងពីរដើម្បីប្រគេន ឬទទួលអំណោយ គឺជាប្រការចាំបាច់ និងជាកាយវិការដែលមិនអាចខ្វះបាន។ នេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា ការគោរពដ៏ខ្ពង់ខ្ពស់ និងការដឹងគុណចំពោះព្រះសង្ឃ ដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា។ ការធ្វើបែបនេះ ក៏ស្របទៅតាមវិន័យ និងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ការប្រើដៃទាំងពីរ មិនត្រឹមតែអនុវត្តបានក្នុងករណីជាក់លាក់ខាងលើប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាយវិការដែលគួរត្រូវបានអនុវត្តជាទូទៅក្នុងបរិយាកាសសំខាន់ៗមួយចំនួនទៀតផង។ ក្នុងពិធីផ្លូវការគ្រប់ប្រភេទ ដូចជាមង្គលការ បុណ្យជាតិ ឬការជួបជុំផ្លូវការ ការប្រើដៃទាំងពីរដើម្បីប្រគល់ ឬទទួលវត្ថុ។ វាគឺដើម្បីបង្ហាញពីភាពថ្លៃថ្នូរ ភាពម៉ឺងម៉ាត់ និងការគោរពចំពោះពិធីទាំងមូល ព្រមទាំងអ្នកចូលរួមទាំងអស់។ ការធ្វើបែបនេះវាជួយថែរក្សាបាននូវរបៀបរៀបរយ និងភាពស័ក្តិសមរបស់ពិធី។ នៅវត្តអារាម ដែលជាទីសក្ការបូជាដ៏សំខាន់ ការប្រើដៃទាំងពីរ គឺជាកាយវិការដែលមិនអាចខ្វះបាន។ មិនថាពេលប្រគេនចង្ហាន់ ពេលថ្វាយផ្កាធូបទៀន ឬពេលទទួលពរពីព្រះសង្ឃនោះទេ ការប្រើដៃទាំងពីរគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា។ ព្រមទាំងការគោរពខ្ពស់បំផុតចំពោះព្រះពុទ្ធសាសនា ព្រះសង្ឃ និងទីសក្ការបូជានេះ។ វាជាការបង្ហាញថា យើងមានចិត្តស្ងប់ស្ងៀម និងគោរពចំពោះកន្លែងទីសក្ការៈបូជា។ នៅសាលារៀន ជាពិសេសនៅពេលទាក់ទងជាមួយគ្រូបង្រៀន ឬនាយកសាលា ការប្រើដៃទាំងពីរដើម្បីប្រគល់ ឬទទួលសម្ភារៈសិក្សាមានសៀវភៅជាដើមនេះវាសំខាន់ណាស់។ នេះជាការបង្ហាញពីការគោរពចំពោះអ្នកផ្តល់ចំណេះដឹង និងការយកចិត្តទុកដាក់ចំពោះការរៀនសូត្រ។ ដែលវាបណ្តុះនូវទម្លាប់ល្អ និងសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ កាយវិការនេះជួយឱ្យសិស្សានុសិស្សមានអាកប្បកិរិយាល្អ និងចេះគោរពអ្នកដទៃ។ ការប្រើដៃទាំងពីរ គឺជាកាយវិការដ៏សាមញ្ញមួយ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងវប្បធម៌ខ្មែរ។ វាឆ្លុះបញ្ចាំងពីការគោរព ភាពថ្លៃថ្នូរ និងការយកចិត្តទុកដាក់ ដែលជាគុណតម្លៃដ៏សំខាន់ក្នុងការកសាងទំនាក់ទំនងសង្គមឱ្យបានល្អប្រសើរ។ ការអនុវត្តកាយវិការនេះ មិនត្រឹមតែជាការរក្សាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីសុជីវធម៌ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗផងដែរ។